ចំពោះ ប្រហិតត្រី គ្រឿង គឺជាប្រភេទប្រហិតត្រីមួយទៀត ប៉ុន្តែមានលក្ខណៈពិសេសត្រង់ថាវាត្រូវបានលាយជាមួយគ្រឿងផ្សំខ្មែរជាច្រើនមុខ ដែលធ្វើឱ្យវាមានក្លិនឈ្ងុយ និងរសជាតិហឹរឆ្ងាញ់។ ប្រភេទត្រីដែលប្រើអាចជាត្រីស្លាត ឬត្រីផ្សេងទៀតដែលមានសាច់ល្អ។ ការរៀបចំសាច់ត្រី ដូចប្រហិតត្រីស្លាតដែរ ត្រីត្រូវយកមកកោសយកតែសាច់សុទ្ធ លាងទឹកច្របាច់ឱ្យស្ងួតល្អ។ ការរៀបចំគ្រឿងផ្សំ គ្រឿងផ្សំសំខាន់ៗរួមមាន គល់ស្លឹកគ្រៃ ខ្ទឹមស រមៀត ម្ទេស ម្រេច ក្រូចសើច និងរំដេង។ គ្រឿងទាំងអស់នេះត្រូវយកមកបុកឱ្យម៉ត់បញ្ចូលគ្នា។ ការលាយ និងបុក ឬ កិន យកសាច់ត្រីដែលបានរៀបចំរួច មកលាយជាមួយគ្រឿងបុកឱ្យសព្វ។ បន្ទាប់មកយកមកបុក ឬកិនបញ្ចូលគ្នាម្ដងទៀតឱ្យម៉ត់ និងស្អិតល្អ។ ក្នុងអំឡុងពេលនេះ គេអាចបន្ថែមអំបិល ស្ករស ប៊ីចេង និងម្សៅមី ឬម្សៅឆា ដើម្បីឱ្យប្រហិតស្អិតល្អ និងមិនងាយបែក។ ហើយធ្វើជារាងមូលតូចៗ ឬរាងសំប៉ែតមូលៗតាមចំណូលចិត្ត។ ការចំអិន ប្រហិតត្រីគ្រឿងត្រូវបានគេនិយមចៀនក្នុងប្រេងក្តៅរហូតដល់ឆ្អិន និងឡើងពណ៌ត្នោត។ ការចៀនធ្វើឱ្យប្រហិតមានសំបកក្រៅស្រួយ និងក្លិនឈ្ងុយខ្លាំងនៃគ្រឿងទេស។ គេក៏អាចយកប្រហិតត្រីគ្រឿងទៅដុតលើធ្យូង ឬដុតក្នុងឡរហូតដល់ឆ្អិន ក្លិនឈ្ងុយ ហើយមានរសជាតិប្លែក។